ប្រទេសកម្ពុជាយើងមានល្បែងប្រជាប្រិយជាច្រើនសម្រាប់លេងកម្សាន្តសប្បាយ។ ល្បែងទាំងនោះត្រូវបានគេលេងនៅក្នុងពិធីបុណ្យជាតិធំៗដូចជា បុណ្យចូលឆ្នាំខ្មែរ និងបុណ្យផ្សេងៗទៀត ឬលេងជាប្រចាំថ្ងៃក៏បាន។ ល្បែងប្រជាប្រិយភាគច្រើន គេអាចលេងទាំងយប់ទាំងថ្ងៃក៏បានផងដែរ។ សម្រាប់ការលេងល្បែងប្រជាប្រិយនៅពេលយប់ភាគច្រើនគេលេងនៅពេលដែលមានពន្លឺព្រះចន្ទភ្លឺល្អ។ ចំពោះល្បែងចំប៉ាចំប៉ី ជាល្បែងមួយដែលប្រជាជនខ្មែរលេងកម្សាន្តសប្បាយ ជាពិសេសនាពេលបុណ្យចូលឆ្នាំខ្មែរតែម្ដង។ ល្បែងចំប៉ាចំប៉ីនេះ មានការលេងតាំងពីបុរាកាល និងបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ហើយល្បែងនេះគេលេងមានលក្ខណៈខុសគ្នាបន្តិចបន្តួចទៅតាមតំបន់នីមួយៗ។ សម្រាប់់កន្លែងលេងគេត្រូវជ្រើរើសទីកន្លែងដែលមានផ្ទៃរាបស្មើ ឬទីធ្លាធំទូលាយ ដូចជានៅទីធ្លាផ្ទះ ក្រោមម្លប់ឈើ តាមវាលស្រែ ឬទីធ្លាវត្តអារាមជាដើម។ ការលេងល្បែងនេះមិនចាំបាច់មានសម្ភារៈអ្វីច្រើនទេ គ្រាន់តែមានមនុស្សគ្រប់គ្រាន់សម្រាប់លេងតែប៉ណ្ណោះ។ ឯរបៀបលេង ជាដំបូងឡើយ គេត្រូវជ្រើសរើសសមាជិកលេងជាមុនសិន។ ការលេងល្បែងនេះត្រូវមាន ចំនួនសមាជិកស្រី និងចំនួនសមាជិកប្រុសស្មើគ្នា។ ហើយការលេងនេះ កំណត់ចំនួនអ្នកចូលរួមលេងក្នុងក្រុមនីមួយៗក៏បានមិនកំណត់ចំនួនក៏បាន។ បន្ទាប់មកទៀតធ្វើការជ្រើសរើសខាងស្រីម្នាក់និងខាងប្រុសម្នាក់ដើម្បីធ្វើជាមេកើយ។ អ្នកលេងទាំងសងខាងត្រូវអង្គុយជាជួរ ដោយជួរខាងស្រីនិងខាងប្រុសនៅឆ្ងាយពីគ្នាប្រមាណជា១០ម៉ែត្រ ឬឆ្ងាយជាងនេះអាស្រ័យលើការរៀបចំ។ រីឯមេខាងស្រីត្រូវដើរដាក់ឈ្មោះឲ្យកូនក្រុមស្រីៗរបស់ខ្លួនម្នាក់មួយៗតាមដែលចង់ដាក់។ ចំណែកឯមេក្រុមខាងប្រុសក៏ធ្វើដូចមេក្រុមខាងស្រីធ្វើដែរ។ បន្ទាប់ពីដាក់ឈ្មោះឲ្យកូនក្រុមខ្លួនរួច មេខាងប្រុងនិងមេខាងស្រីត្រូវដើរចូលមកចំណុចកណ្ដាលនៃជួរទាំងពីរ ហើយប៉ាវស៊ីស៊ុង បើមេណាឈ្នះ មេនោះត្រូវដើរទៅបិទភ្នែកកូនក្រុមអ្នកម្ខាងទៀត។ បន្ទាប់មកមេដែលប៉ាវឈ្នះនោះនឹងចាប់ផ្ដើមទៅបិទភ្នែកកូនក្រុមដៃគូខ្លួន ហើយធ្វើការហៅឈ្មោះកូនក្រុមម្នាក់ដែលខ្លួនបានដាក់ឈ្មោះឲ្យ ឲ្យមកវាយដៃអ្នកដែលត្រូវបិទភ្នែកបន្តិច។ បន្ទាប់ពីវាយដៃរួចគេក៏ត្រូវប្រញាប់រត់ទៅអង្គុយកន្លែងដើមវិញ។ ហើយមេដែលប៉ាវឈ្នះនោះក៏ធ្វើការពន្លែងដៃ ហើយពន្លែងឲ្យអ្នកដែលត្រូវបិទភ្នែកដើរទៅជួរក្រុមខាងមុខ និងធ្វើការទាយថាតើម្នាក់ណាដែលបានមកវាយដៃខ្លួនអំបាញ់មិញ។ បើសិនជាទាយត្រូវ អ្នកដែលមកវាយដៃគេនោះ និងត្រូវបានគេដកចេញឲ្យទៅអង្គុយម្ខាងទៀត ដោយចាត់ទុកថាជាអ្នកចាញ់។ ប៉ុន្តែប្រសិនបើទាយខុសគឺអ្នកដែលមកទាយនោះត្រូវបានដកចេញដូចគ្នា។ គេលេងបែបនេះរហូតដល់សមាជិកខាងណាមួយសល់តែម្នាក់ នោះបានន័យថាសមាជិកខាងនោះចាញ់ហើយ។ បន្ទាប់មកទៀតខាងក្រុមដែលចាញ់ត្រូវធ្វើតាមគ្រប់អ្វីដែលក្រុមឈ្នះបង្គាប់ឲ្យធ្វើ ដូចជាការឲ្យរាំ ឬធ្វើសកម្មភាពផ្សេងៗជាដើម។ សរុបមក ល្បែងចំប៉ាចំប៉ីនេះមិនត្រឹមតែលេងដើម្បីសប្បាយប៉ុណ្ណោះទេ តែល្បែងនេះបានធ្វើឲ្យអ្នកលេងមានភាពឆ្លាសវៃ និងមានសាមគ្គីភាពទៀតផង។